ក្នុងប្រពៃណីខ្មែរ ឥរិយាបថរាងកាយ និងសោភ័ណភាពនៃភាពទន់ភ្លន់ មានសារៈសំខាន់ខ្លាំងណាស់ ដែលត្រូវបានចាត់ទុកជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាល។ ឥរិយាបថទាំងនេះមិនមែនគ្រាន់តែជាទម្រង់បែបបទប៉ុណ្ណោះទេ តែបានឆ្លុះបញ្ចាំងពីគុណធម៌ និងការគោរពដែលមាននៅក្នុងចិត្តរបស់មនុស្ស។ ទាំងនេះត្រូវបានបណ្តុះបណ្តាលតាំងពីកុមារភាព តាមរយៈការអង្គុយបែបប្រណម្យ ការដើរយឺតៗ ការឈរដោយសុភាព និងកាយវិការដៃប្រណម្យដើម្បីបង្ហាញការគោរព។ ការបណ្តុះទម្លាប់ទាំងនេះតាំងពីក្មេង បានជួយឱ្យកុមារក្លាយជាមនុស្សថ្លៃថ្នូរ និងមានសីលធម៌ល្អនៅពេលធំឡើង។ ការរក្សាបាននូវភាពទន់ភ្លន់ក្នុងកាយវិការ គឺជាការថែរក្សាអត្តសញ្ញាណវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។ ឥទ្ធិពលនៃរបាំបុរាណខ្មែរ ដែលគេស្គាល់ថាជារបាំព្រះរាជទ្រព្យ គឺជាប្រភពដ៏សំខាន់មួយដែលបានបណ្ដុះភាពទន់ភ្លន់ និងទន់ភ្លន់នៃឥរិយាបថទាំងនេះ។ កាយវិការបត់បែន និងការរាំដ៏ស្រទន់របស់របាំបុរាណបានឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរ និងភាពទន់ភ្លន់នៃឥរិយាបថរបស់មនុស្សស្រីខ្មែរពីបុរាណ។ រាល់កាយវិការក្នុងរបាំសុទ្ធតែមានអត្ថន័យ និងជានិមិត្តរូបដែលបង្កប់ទៅដោយខ្លឹមសារជ្រាលជ្រៅ។ ភាពទន់ភ្លន់របស់របាំបានក្លាយជាស្តង់ដារនៃភាពស្រស់ស្អាតក្នុងឥរិយាបថប្រចាំថ្ងៃ។ ឥរិយាបថ និងភាពទន់ភ្លន់មិនមែនគ្រាន់តែជារូបរាងខាងក្រៅនោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីគុណធម៌ពីខាងក្នុងដូចជាសេចក្ដីថ្លៃថ្នូរ ភាពសុភាពរាបសារ និងសេចក្ដីមេត្តា។ ឥរិយាបថទាំងនេះជាកញ្ចក់ឆ្លុះបញ្ចាំងពីបេះដូង និងព្រលឹងរបស់មនុស្ស ដែលបង្ហាញថានៅក្នុងចិត្តមានគុណធម៌អ្វីខ្លះ។ លើសពីនេះ ឥរិយាបថត្រឹមត្រូវក៏ជាការបង្ហាញ ការគោរព ផងដែរ។ វាគឺជាទម្រង់នៃការគោរពដ៏ខ្ពង់ខ្ពស់ចំពោះអ្នកចាស់ទុំ អ្នកមានឋានៈខ្ពស់ ឬនៅពេលដែលយើងស្ថិតនៅក្នុងទីកន្លែងពិសិដ្ឋដូចជាវត្តអារាម ឬប្រាសាទបុរាណ។ ការដើរ ឬអង្គុយដោយសុភាពរាបសារនៅទីកន្លែងទាំងនោះគឺជាការបង្ហាញពីការគោរពយ៉ាងជ្រាលជ្រៅចំពោះតម្លៃសាសនា និងវប្បធម៌។ ក្នុងការយល់ឃើញសម័យទំនើប ឥរិយាបថទាំងនេះនៅតែមានសារៈសំខាន់ ប៉ុន្តែបានផ្លាស់ប្តូរទៅតាមសម័យកាល។ ភាពទន់ភ្លន់មិនមែនសំដៅតែលើឥរិយាបថរាងកាយខាងក្រៅប៉ុណ្ណោះទេ តែបានរួមបញ្ចូលទាំងភាពទន់ភ្លន់នៃការនិយាយស្ដី និងរបៀបនៃការប្រាស្រ័យទាក់ទងផងដែរ។ សព្វថ្ងៃនេះ មនុស្សជាច្រើននៅតែបន្តបណ្ដុះឥរិយាបថសុភាពរាបសារនេះ ប៉ុន្តែបានផ្សារភ្ជាប់វាទៅនឹងការគោរពសិទ្ធិបុគ្គល និងសមភាពយេនឌ័រ។ ឥរិយាបថទន់ភ្លន់ និងភាពថ្លៃថ្នូរត្រូវបានចាត់ទុកជាគុណសម្បត្តិដ៏ល្អប្រពៃដែលមនុស្សម្នាក់ៗគួរមាន ដើម្បីបង្កើតទំនាក់ទំនងល្អក្នុងសង្គម។ ឥរិយាបថទាំងនេះក៏ជួយលើកកម្ពស់នូវរូបភាពដ៏ល្អនៃប្រជាជាតិខ្មែរនៅលើឆាកអន្តរជាតិផងដែរ។ ភាពទន់ភ្លន់បានក្លាយជាទស្សនៈមួយដែលឆ្លុះបញ្ចាំងពីមនុស្សជាតិ និងសេចក្ដីល្អ។ ដូច្នេះ ឥរិយាបថរាងកាយ និងភាពទន់ភ្លន់គឺជាមរតកវប្បធម៌ដែលគួរត្រូវបានថែរក្សា ហើយបន្តបណ្ដុះបណ្ដាលដល់មនុស្សជំនាន់ក្រោយ។ ឥរិយាបថនេះបានក្លាយជាចំណុចមួយដែលធ្វើឱ្យខ្មែរមានភាពលេចធ្លោ។ ការបង្រៀនឱ្យចេះដើរ ឈរ អង្គុយ និងនិយាយស្ដីដោយទន់ភ្លន់ជាការបណ្ដុះគុណធម៌ដ៏ជ្រាលជ្រៅ។ សព្វថ្ងៃនេះ ឥរិយាបថទាំងនោះត្រូវបានផ្សព្វផ្សាយនៅតាមសាលារៀន និងកម្មវិធីវប្បធម៌ជាច្រើន។ ការរក្សាឥរិយាបថនេះ គឺដូចជាការថែរក្សាព្រលឹងវប្បធម៌របស់ជាតិ។ ដូច្នេះហើយ ទោះបីសម័យកាលផ្លាស់ប្តូរក៏ដោយ ឥរិយាបថរាងកាយ និងសោភ័ណភាពនៃភាពទន់ភ្លន់នៅតែមានតម្លៃមិនអាចកាត់ថ្លៃបាន។ ភាពទន់ភ្លន់មិនមែនជាភាពទន់ខ្សោយនោះទេ តែជាកម្លាំងដ៏រឹងមាំមួយដែលបានបង្ហាញពីសេចក្ដីល្អ។ មិនត្រឹមតែជាការបង្ហាញការគោរពចំពោះអ្នកដទៃប៉ុណ្ណោះទេ តែវាក៏ជាការឆ្លុះបញ្ចាំងពីតម្លៃ និងការគោរពចំពោះខ្លួនឯងផងដែរ។ ឥរិយាបថទាំងនេះក៏ជួយលើកកម្ពស់នូវរូបភាពដ៏ល្អនៃប្រជាជាតិខ្មែរនៅលើឆាកអន្តរជាតិផងដែរ។ ភាពទន់ភ្លន់បានក្លាយជាទស្សនៈមួយដែលឆ្លុះបញ្ចាំងពីមនុស្សជាតិ។